រឿង First They Killed My Father គឺជាខ្សែភាពយន្តដែលបានពណ៌នាពីសោកនាដកម្មនៃរបបខ្មែរក្រហម។ តាមរយៈរឿងរ៉ាវដ៏ពិបាក ឈឺចាប់ របស់ក្មេងស្រីម្នាក់ឈ្មោះ លួង អ៊ុង ដែលមានអាយុត្រឹមតែ ៥ ឆ្នាំ។ ដែលសាច់រឿងបានចាប់ផ្ដើមជាមួយនឹងការបង្ហាញពីជីវិតដ៏មានសុភមង្គល និងភាពកក់ក្ដៅរបស់គ្រួសារនាងនៅទីក្រុងភ្នំពេញ។ ប៉ុន្តែជីវិតដ៏មានសុភមង្គល និងភាពកក់ក្ដៅនេះបានបាត់បង់ទៅវិញ នៅពេលដែលសន្តិភាពត្រូវបានបាត់បង់ទាំងស្រុងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។ ភ្លាមៗនោះ ក្រុមគ្រួសាររបស់នាងត្រូវបានបង្ខំឲ្យជម្លៀសចេញពីទីក្រុង រួមជាមួយប្រជាជនរាប់លាននាក់ទៀត។ ការជម្លៀសនោះ ជាដំណើរដ៏វែងឆ្ងាយដែលពោរពេញដោយភាពភ័យខ្លាច ការនឿយហត់ និងភាពអត់ឃ្លាន។ នៅពេលដែលពួកគេទៅដល់តំបន់ជនបទ សាច់រឿងបានបង្ហាញពីភាពរន្ធត់នៃការរស់នៅក្រោមរបបខ្មែរក្រហម។ ក្នុងនោះរួមមានការបង្ខំឲ្យធ្វើការងារធ្ងន់ៗ ភាពអត់ឃ្លាន ការឃោសនាបំផ្លិចបំផ្លាញ និងការបែកបាក់គ្រួសារដោយការស្លាប់បាត់បង់សមាជិកម្តងម្នាក់ៗ។ ភាពភ័យខ្លាចកាន់តែខ្លាំងនៅពេលដែលឪពុករបស់នាងត្រូវបានគេយកទៅសម្លាប់ ដែលជាការចាប់ផ្ដើមនៃសោកនាដកម្មរបស់គ្រួសារនាង។ សាច់រឿងទាំងមូលបានផ្តោតលើការតស៊ូរបស់កុមារម្នាក់ដើម្បីរស់រានមានជីវិត ជាមួយនឹងការបាត់បង់ដ៏ធំធេង និងការជម្នះលើភាពឈឺចាប់ដែលនាងបានជួបប្រទះ។ បន្ទាប់ពីបានទស្សនារឿង First They Killed My Father ការយល់ឃើញរបស់ពិភពលោកចំពោះប្រវត្តិសាស្ត្រកម្ពុជាបានផ្លាស់ប្ដូរយ៉ាងខ្លាំង។ មូលហេតុសំខាន់គឺដោយសារតែរឿងនេះបានបង្ហាញពីសាច់រឿងដ៏រន្ធត់ ការឈឺចាប់ ការបាត់បង់ ការសម្លាប់ក្នុងរបបខ្មែរក្រហម។ រឿងបែបនេះបានធ្វើឲ្យអ្នកទស្សនាមានការជក់ចិត្ត និងយល់ពីភាពភ័យខ្លាចដោយផ្ទាល់នៃសាច់រឿង។ ពួកគេអាចស្គាល់ និងយល់ដឹងអំពីប្រវត្តសាស្រ្តខ្មែរ ទាំង គោលនយោបាយ និងភាពព្រៃផ្សៃនៃមេដឹកនាំរបបនេះ។ លើសពីនេះទៅទៀតពួកគេបានឃើញពីភាពឈឺចាប់របស់កុមារដែលត្រូវបាត់បង់គ្រួសារ ភាពភ័យខ្លាចនៃសេចក្ដីស្លាប់ដែលនៅជុំវិញខ្លួន និងការបែកបាក់គ្រួសារ។ ខ្សែភាពយន្តនេះបានធ្វើឲ្យសាច់រឿងនៃអំពើប្រល័យពូជសាសន៍ មានលក្ខណៈមនុស្សធម៌ជាងមុន។ វាបានប្រែក្លាយសោកនាដកម្មជាតិទៅជាការយល់ដឹងមួយយ៉ាងជ្រាលជ្រៅ និងបានបន្សល់ទុកនូវអារម្មណ៍អាណិតអាសូរដល់អ្នកទស្សនាជុំវិញពិភពលោក។ ភាពយន្តនេះក៏បានបង្ហាញផងដែរថា អំពើប្រល័យពូជសាសន៍មិនមែនត្រឹមតែជាព្រឹត្តិការណ៍នយោបាយនោះទេ ប៉ុន្តែវាគឺជាការបំផ្លាញនូវជីវិត និងក្ដីសង្ឃឹមរបស់មនុស្សគ្រប់រូប។ បន្ទាប់ពីបានទស្សនារឿង First They Killed My Father ការយល់ឃើញរបស់ពិភពលោកចំពោះប្រវត្តិសាស្ត្រកម្ពុជាបានផ្លាស់ប្ដូរយ៉ាងខ្លាំង។ មូលហេតុសំខាន់គឺដោយសារតែរឿងនេះបានបង្ហាញពីសាច់រឿងដ៏រន្ធត់នៃរបបខ្មែរក្រហម ដែលធ្វើឲ្យអ្នកទស្សនាមានការតក់ស្លុត និងយល់ពីភាពភ័យខ្លាច។ តាមរយៈការមើលឃើញភាពភ័យខ្លាច ការបែកបាក់ និងការឈឺចាប់របស់កុមារម្នាក់ អ្នកទស្សនាបានយល់យ៉ាងស៊ីជម្រៅពីភាពឈឺចាប់ដែលជនរងគ្រោះទាំងអស់បានជួបប្រទះ។ សាច់រឿងនេះបានធ្វើឲ្យពិភពលោកមានអារម្មណ៍អាណិតអាសូរ និងការយល់ដឹងកាន់តែជ្រាលជ្រៅ ដោយប្រែក្លាយអំពើប្រល័យពូជសាសន៍ពីការពិតដែលគួរឲ្យខ្លាចក្នុងសៀវភៅប្រវត្តិសាស្ត្រ។ វាជាសោកនាដកម្មដ៏ឈឺចាប់ដែលបានកើតឡើងចំពោះមនុស្សរាប់លាននាក់។